ប្រជាជនខ្មែរមានជំនឿយ៉ាងមុតមាំលើវិធីសាស្ត្រព្យាបាលជំងឺបែបបុរាណ ដែលត្រូវបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយ។ វិធីសាស្ត្រទាំងនេះភាគច្រើនប្រើប្រាស់វត្ថុធាតុដើមធម្មជាតិ និងបច្ចេកទេសងាយៗ ដែលមានប្រសិទ្ធភាពសម្រាប់ជំងឺមួយចំនួន។ ខាងក្រោមនេះជាការព្យាបាលជំងឺបែបបុរាណ និងជាការព្យាបាលដ៏ពេញនិយមមួយចំនួនរបស់ប្រជាជនខ្មែរ។ ចំពោះការជប់ខ្យល់ គឺជាវិធីសាស្ត្រមួយដែលប្រើពែងកែវ ឬពាងតូចៗដែលមានកម្ដៅនៅខាងក្នុងបន្តិច ដើម្បីបង្កើតជាសុញ្ញាកាស ហើយយកទៅដាក់លើស្បែកត្រង់កន្លែងដែលឈឺចាប់ ឬមានអារម្មណ៍មិនស្រួល។ ពេលពែងនោះបឺតជាប់ស្បែក វាជួយទាញឈាមឲ្យរត់មកផ្ទៃខាងក្រៅ បង្កើនចលនាឈាម និងបន្ធូរសាច់ដុំដែលតឹងណែន។ ជាទូទៅ ការជប់ខ្យល់ត្រូវបានគេប្រើដើម្បីបំបាត់អាការៈឈឺក្បាល ឈឺសាច់ដុំ ផ្តាសាយ ហើមពោះ និងឈឺខ្នង។ ក្រោយពេលជប់រួច ស្បែកត្រង់កន្លែងដែលជប់នោះនឹងមានស្នាមក្រហមជាំ ដែលជាសញ្ញាបញ្ជាក់ថាឈាមបានរត់មកចិញ្ចឹមបានល្អ។ ទោះបីជាយ៉ាងណាក៏ដោយ ការជប់ខ្យល់នេះគួរតែធ្វើឡើងដោយអ្នកជំនាញ ឬអ្នកដែលមានបទពិសោធន៍ ដើម្បីចៀសវាងការរលាក ឬផលប៉ះពាល់ផ្សេងៗ។ ចំពោះការកោសខ្យល់វិញ គឺជាវិធីសាស្ត្រមួយដ៏ពេញនិយមបំផុតក្នុងចំណោមប្រជាជនខ្មែរ។ វាពាក់ព័ន្ធនឹងការប្រើប្រាស់វត្ថុរឹងរលោង ដូចជាកាក់ ស្លាបព្រា ស្នែងក្របី ហើយប្រើប្រេងកូឡា ប្រេងខ្យល់ ប្រេងកាត ឬប្រេងលាបផ្សេងៗ រួចយកទៅកោសត្រដុសលើស្បែកត្រង់ខ្នង ក ឬដៃជើង។ ការកោសនេះត្រូវធ្វើឡើងដោយ កម្លាំងល្មម ពីលើចុះក្រោម ឬតាមទិសដៅតែមួយ រហូតដល់ស្បែកឡើងក្រហម ឬជាំជាសញ្ញាក្បៀសៗ។ ប្រជាជនខ្មែរជឿថាការកោសខ្យល់ជួយបណ្តេញខ្យល់មិនល្អចេញពីក្នុងខ្លួន បំបាត់អាការៈផ្តាសាយ ក្អក ឈឺក្បាល ឈឺសាច់ដុំ ឈឺខ្នង និងអាការៈក្ដៅខ្លួនជាដើម។ ហើយស្នាមជាំដែលកើតឡើងក្រោយការកោស ត្រូវបានគេជឿថាជាការបញ្ចេញជាតិពុល ឬខ្យល់អាក្រក់ចេញពីខ្លួន។ ទោះបីជាការកោសខ្យល់ជាវិធីសាស្ត្រពេញនិយមក៏ដោយ ក៏អ្នកគួរតែប្រុងប្រយ័ត្នផងដែរ។ ហើយអ្នកមិនគួរកោសខ្លាំងៗពេក រហូតដល់ស្បែកដាច់រលាត់ ឬរងរបួសឡើយ។ បន្ថែមពីនេះ មិនគួរកោសលើតំបន់ដែលមានរបួសបើកចំហរ ឬស្បែកដែលងាយប្រតិកម្ម។ ហើយសម្រាប់អ្នកដែលមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬជំងឺរ៉ាំរ៉ៃ គួរតែពិគ្រោះជាមួយគ្រូពេទ្យជំនាញ មុននឹងប្រើប្រាស់វិធីសាស្ត្រនេះ។ រីឯការមុជទឹកក្តៅ និងការឆ្ពង់ គឺជាវិធីសាស្ត្រព្យាបាលបែបបុរាណពីរយ៉ាងដែលមានលក្ខណៈស្រដៀងគ្នា គឺសុទ្ធតែប្រើប្រាស់ កម្ដៅ និងចំហាយទឹក ដើម្បីបំបាត់អាការៈឈឺចាប់ និងធ្វើឲ្យរាងកាយមានភាពធូរស្រាល។ វិធីសាស្ត្រទាំងពីរនេះត្រូវបានប្រជាជនខ្មែរនិយមប្រើប្រាស់តាំងពីបុរាណកាលមកម្ល៉េះ។ ចំពោះការមុជទឹកក្តៅ គឺសំដៅលើការងូតទឹក ឬត្រាំខ្លួនក្នុងទឹកដែលមានសីតុណ្ហភាពក្តៅឧណ្ហៗ។ ហើយវិធីនេះមានអត្ថប្រយោជន៍ជាច្រើន ដោយវាអាចជួយបន្ធូរអារម្មណ៍តានតឹង និងស្ត្រេស ដោយកម្ដៅទឹកបានជួយបន្ធូរសាច់ដុំតឹងណែន និងធ្វើឲ្យប្រព័ន្ធប្រសាទស្ងប់ស្ងាត់ ដែលជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ។ ចំពោះការកាត់បន្ថយការឈឺសាច់ដុំ និងសន្លាក់ ដោយកម្ដៅវាបានជួយបង្កើនចរន្តឈាមឲ្យរត់ទៅកាន់សាច់ដុំ និងសន្លាក់ ដែលអាចជួយកាត់បន្ថយការរលាក និងការឈឺចាប់។ ឯការងូតទឹកក្តៅមុនពេលចូលគេងអាចជួយឲ្យរាងកាយសម្រាកបានល្អ និងគេងលក់ស្រួល។ បន្ថែមពីនេះ ដើម្បីសម្រួលផ្លូវដង្ហើមនៅពេលផ្តាសាយ ការប្រើប្រាស់ចំហាយទឹកក្តៅគឺបានជួយរំលាយស្លេស្ម និងធ្វើឲ្យផ្លូវដង្ហើមមានភាពធូរស្រាល សម្រាប់អ្នកដែលមានអាការៈផ្តាសាយ ឬហៀរសំបោរ។ ចំណែកឯការឆ្ពង់ គឺជាវិធីសាស្ត្រមួយដែលប្រើ ចំហាយទឹកក្តៅឧណ្ឌៗចេញពីឱសថបុរាណ មកស្រូបចូលតាមផ្លូវដង្ហើម ឬឲ្យចំហាយទឹកប៉ះផ្ទាល់នឹងស្បែក។ ជាទូទៅ គេយកស្លឹកឈើឱសថជាច្រើនមុខ ដែលមានលក្ខណៈសម្បត្តិក្នុងការព្យាបាលដូចជា ស្លឹកក្រូចសើច ស្លឹកក្រូចថ្លុង ស្លឹកម្នាស់ ស្លឹកអំពិល គល់ស្លឹកគ្រៃ រមៀត ខ្ញី និងសំបកក្រូចថ្លុងជាដើម។ អ្នកដែលឆ្ពង់ត្រូវ អង្គុយពីលើចំហាយទឹក ឬដណ្ដប់ភួយ ដើម្បីស្រូបយកចំហាយទឹកក្តៅឧណ្ឌៗនោះឲ្យបានល្អ។ អត្ថប្រយោជន៍នៃការឆ្ពង់ចំហាយទឹកក្តៅឧណ្ឌៗចេញពីឱសថបុរាណ មានដូចជា បំបាត់អាការៈផ្តាសាយ ក្អក តឹងច្រមុះ កាត់បន្ថយការរលាកសន្លាក់ ការឈឺសាច់ដុំ បណ្តេញជាតិពុលតាមញើស ធ្វើឲ្យរាងកាយស្រស់ថ្លា និងមានកម្លាំងឡើងវិញ។ ការឆ្ពង់ជួយបំបាត់អាការៈផ្តាសាយ ក្អក និងតឹងច្រមុះ ដោយសារចំហាយទឹកក្តៅជួយបើករន្ធច្រមុះ បណ្តេញស្លេស្ម និងសម្រួលដល់ការដកដង្ហើម។ ហើយការឆ្ពង់ក៏ជួយកាត់បន្ថយការរលាកសន្លាក់ និងឈឺសាច់ដុំផងដែរ ព្រោះកម្ដៅពីចំហាយទឹកបានជួយបន្ធូរសាច់ដុំ និងបង្កើនចរន្តឈាមរត់នៅតំបន់ដែលឈឺចាប់។ បន្ថែមពីនេះ ការឆ្ពង់ក៏ជួយបណ្តេញជាតិពុលតាមញើសដែរ ព្រោះចំហាយទឹកក្តៅជួយបើករន្ធញើស និងជំរុញការបែកញើស ដែលអាចជួយបញ្ចេញជាតិពុលមួយចំនួនចេញពីក្នុងខ្លួន។ លើសពីនេះ ការឆ្ពង់ក៏ធ្វើឲ្យរាងកាយស្រស់ថ្លា និងមានកម្លាំងឡើងវិញ ពីព្រោះក្លិនក្រអូបពីឱសថធម្មជាតិ និងកម្ដៅចំហាយទឹកជួយឲ្យអារម្មណ៍ស្រស់ថ្លា និងបំបាត់ភាពអស់កម្លាំង។ វិធីសាស្ត្រទាំងការមុជទឹកក្តៅ និងការឆ្ពង់ គឺជាផ្នែកមួយដ៏សំខាន់នៃចំណេះដឹងវេជ្ជសាស្ត្របុរាណរបស់ខ្មែរ ដែលបង្ហាញពីការប្រើប្រាស់ធនធានធម្មជាតិសម្រាប់ថែរក្សាសុខភាព។ វិធីសាស្ត្រព្យាបាលទាំងនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយប្រជាជនខ្មែរ ប៉ុន្តែវាជារឿងសំខាន់ដែលត្រូវចងចាំថា វិធីសាស្ត្រទាំងនេះក៏មិនអាចជំនួសការព្យាបាលតាមបែបវេជ្ជសាស្ត្រទំនើបបានទាំងស្រុងនោះទេ។ ហើយក្នុងករណីមានជំងឺធ្ងន់ធ្ងរ ឬអាការៈមិនស្រួលកាន់តែខ្លាំង អ្នកគួរតែស្វែងរកការពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ។